ខេត្តរតនគិរី ត្រូវបានគេចាត់ទុកថា ជាខេត្តមួយដែលមានសក្ដានុពលផ្នែកទេសចរណ៍ សម្បូរដោយរមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ ទេសភាពដ៏ខៀវស្រងាត់ និងស្រស់ស្អាត បូករួមទាំងរមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែង។ នេះគឺជាកន្លែងដើរលេងល្បីៗមួយចំនួននៅខេត្តរតនគិរីដែលមានដូចជា បឹងយក្សឡោម ទឹកធ្លាក់កាចាញ ទឹកធ្លាក់ល្បាក់កា ទឹកធ្លាក់ចាអុង ភូមិជនជាតិភាគតិច ផ្លូវដីក្រហម តំបន់ជីកត្បូង និង ផ្សារបានលុង ។ បើយើងនិយាយពីរមណីយដ្ឋានបឹងយក្សឡោមនោះគឺជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុងប្រទេសកម្ពុជាដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ បឹងយក្សឡោម គឺជាបឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបានសៀន ឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។ បឹងយក្សឡោម មានចម្ងាយប្រមាណ ប្រាំបួនគីឡូម៉ែតពីទីក្រុងបានលុង ដែលជាបេះដូងនៃខេត្តរតនគិរី។ ផ្ទៃបឹងមានលក្ខណ:ធំល្វឹងល្វើយ មានទឹកថ្លាឈ្វេង ប្រកបទៅដោយសភាពស្ងប់ស្ងាត់។ បឹងនេះមានរាងស្ទើរជារង្វង់ មានវិមាត្រប្រមាណ ពីរពាន់ប្រាំមួយរយដប់ពីរម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ប្រាំបីរយម៉ែត្រ និងជម្រៅចន្លោះពីហាសិប ទៅ ចិតសិបម៉ែត្រ។ ហើយវាជាសហគមន៍អេកូទេសចរណ៍ បានបង្កើតឡើងក្នុងឆ្នាំមួយពាន់ប្រាំបួនរយកៅសិបប្រាំបួន គឺជាសហគមន៍អេកូទេសចរណ៍ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះបឹងយក្សឡោម គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាពដ៏ស្រស់ត្រកាល បានធ្វើឲ្យទីនេះ ក្លាយជាកន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យ។ បឹងយក្សឡោម ប្រៀបដូចជាអាងស្តុបទឹកដ៏ធំមួយ ដែលសម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញ ផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ សម្រាប់ឱ្យភ្ញៀវទេសចរទាំងឡាយ ជ្រកលេងកម្សាន្ត ដើម្បីគយគន់ផ្ទៃទឹកពណ៌ខៀវស្រងាត់ គួរឱ្យចង់ចុះហែលលេងជាមួយទឹកដ៏ថ្លាដូចកញ្ចក់ស្ទើរតែ អាចឆ្លុះមុខបាន អមដោយសំឡេងបក្សាបក្សីស្រែកយំយ៉ាងគ្រលួច ។ បច្ចុប្បន្នរមណីយដ្ឋានធម្មជាតិបឹងយក្សឡោមកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ទាំងជិតទាំងឆ្ងាយមិនថា ជាតិ និង អន្តរជាតិ ឱ្យចូលមកទស្សនាឥតឈប់ឈរ។ ស្ទើររៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ ឬថ្ងៃបុណ្យជាតិសំខាន់ៗគេតែងតែឃើញសហគមន៍ បឹងយក្សឡោម រៀបចំឆាកសម្តែងសិល្បៈបង្ហាញអំពី វប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិទំពួន ជូនភ្ញៀវទស្សនាកម្សាន្ត។ ភ្ញៀវទេសចរជាច្រើនដែលមកដល់ទីកន្លែងកម្សាន្តខេត្តរតនៈគិរីមួយកន្លែងនេះហើយតែងតែជួលសម្លៀកបំពាក់ជនជាតិភាគតិចស្លៀកពាក់ដើម្បី ថតរូបទុកជាអនុស្សាវរីយ៍ក្នុងដំណើរកម្សាន្តរបស់ពួកគេទៀតផង។ ក្រៅពីនេះភ្ញៀវទេសចរក៏អាចដើរ ឬជិះកង់ទស្សនាកម្សាន្តទេសភាពដ៏ស្រស់ត្រកាលព័ទ្ធជុំវិញមាត់បឹងដែលពេលខ្លះអាចឱ្យគេប្រទះឃើញសត្វបក្សាបក្សី ឬសត្វម្រឹគីម្រឹគា ផ្សេងៗផងដែរ។ ទាក់ទង់ទៅនឹងជំនឿជនជាតិដើមភាគតិចបានឲ្យដឹងថាទឹកបឹងយក្សឡោមជាព្រលឹងវិញ្ញាណ ហើយពួកគេទាំងអស់គ្នាតែងតែគោរពបូជា និងបន់ស្រន់សុំឱ្យវត្ថុសក្តិសិទ្ធិទាំងនោះការពារពួកគេ និងទឹកដីបុព្វបុរសខ្លួនឱ្យនៅគង់វង្សជានិច្ច ។ ភាគច្រើនអ្នកស្រុកបានផ្តល់ជូនអ្នកទេសចរណ៍ជាតិនិងអន្តរជាតិ នូវការរលក់វត្ថុអនុស្សាវរីយ៍ផលិតផលសិប្បកម្ម កសិកម្មជាច្រើនមុខដែលផលិតដោយជនជាតិដើមភាគតិចនៅមូលដ្ឋានក្បែរនោះ ។ លើសពីនេះ ទោះបីជាចម្ងាយផ្លូវរាប់រយគីឡូម៉ែតឆ្ពោះទៅកាន់ទឹកដីភូមិភាគឦសាននៃខេត្តរតនគិរី អាចធ្វើឲ្យអ្នកដំណើរនឿយហត់អស់កម្លាំងបន្តិចមែនក្តី តែអ្នកទេសចរក៏អាចឆ្លៀតទៅលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកត្រជាក់កាយ បំបាត់អស់នូវភាពនឿយហត់នោះបានវិញភ្លាម នៅឯតំបន់រមណីយដ្ឋានទឹកធ្លាក់កាចាញ ដែលស្ថិតនៅក្បែរនឹងក្រុងបានលុងនោះដែរ។ រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់កាចាញស្ថិតនៅភូមិពីរ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានចំងាយប្រមាណ ប្រាំមួយគីឡូម៉េត្រពីក្រុងបានលុង ពីទីរួមខេត្តរតនគិរី ។ វាគឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយដែលតែងតែទាក់ទាញភ្នែកអ្នកទេសចរគ្រប់ៗរូបឲ្យទៅទស្សនានៅទីនោះ ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្តាលព្រៃភ្នំភ្ជាប់ដោយអូរ និងចំការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះ។ ដើម្បីគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃទឹកធ្លាក់កាចាញឱ្យកាន់តែប្លែកចម្លែកអារម្មណ៍នោះគឺភ្ញៀវទេសចរទាំងអស់ត្រូវចុះតាមជណ្តើរឈើប្រមាណចិតសិបពីរកាំទៅក្រោម ឬដើរកំសាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ្លាក់។ នៅទីកន្លែងនោះមានដើមឈើធំៗដែលអាចផ្តល់ជាម្លប់ត្រជាក់សម្រាប់សម្រាកលេង ឬហូបអាហារបាន។ ចំណែកនៅផ្នែកខាងលើក្បែរចំណុចទឹកធ្លាក់ មានកន្លែងសម្រាប់លក់ដូរចំណីអាហារ ភេសជ្ជៈ រួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗសំរាប់អ្នកទេសចរដែលទៅលេងកម្សាន្តនៅទីនោះ។ រីឯនៅផ្នែកខាងក្រោយខ្សែទឹកធ្លាក់នោះមានរូងថ្មដ៏ធំអាចឱ្យភ្ញៀវចូលទៅក្នុងបាន ហើយអាចមើលឃើញទេសភាពល្អៗប្លែកៗពីធម្មជាតិកាត់តាមខ្សែទឹកដែលកំពុងធ្លាក់យ៉ាងសក្បុសដូចអ័ព្ទនោះ ។ ដោយឡែកការចូលទស្សនានៅឯតំបន់រមណីយដ្ឋានទឹកធ្លាក់កាចាញក៏តម្រូវឲ្យក្រុមទេសចរទាំងខ្មែរ និងបរទេសទិញសំបុត្រសម្រាប់ចូលទៅទស្សនា។ ចំពោះថ្លៃសំបុត្រ គឺភ្ញៀវទេសចរបរទេសម្នាក់តម្លៃមួយដុល្លារ ខណ:ភ្ញៀវខ្មែរម្នាក់តម្លៃប្រាំរយរៀល និងគិតថ្លៃលើតម្លៃសេវាកម្មយានជំនិះផ្សេងៗផងដែរ។ ក្រឡេកមកមើល ទឹកធ្លាក់ចាអុងវិញក៏ជាកន្លែងរមណីយដ្ឋានមួយល្បីសម្រាប់ការដើរលេងកម្សាន្តស្ថិតក្នុងខេត្តរតនគីរីផងដែរ។ ទឹកធ្លាក់ចាអុងជាទឹកធ្លាក់ធម្មជាតិមួយ មានទំហំមធ្យមហើយស្ថិតនៅចម្ងាយ ប្រាំបីគីឡូម៉ែត្រប៉ែកខាងលិចនៃទីក្រុងបានលុងដែលមានទីតាំងស្ថិតនៅក្នុងភូមិកុលសម្ព័ន្ធភ្នំគ្រឹង ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី។។ នៅទីនោះមានទឹកធ្លាក់ជាបួនល្បាក់ និងមានកម្ពស់ដល់ទៅម្ភៃប្រាំម៉ែត្រដោយទទួលទឹកពីភ្នំស្វាយនិងមានទឹកធ្លាក់គ្រប់រដូវកាលដែលគួរជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ឈ្មោះថា ទឹកធ្លាក់ចាអុង នេះត្រូវបានដាក់តាម កុលសម្ព័ន្ធគួយ ដែលរស់នៅជិតនោះ។ សម្រស់របស់ទឹកធ្លាក់ចាអុង មិនខុសពីទឹកធ្លាក់ផ្សេងៗនៅតំបន់ទេសចណ៍នៃខេត្តរតនគិរីនោះទេ គឺមានព្រៃឈើធំៗនៅព័ទ្ធទឹកធ្លាក់ រុក្ខជាតិវល្លិ៍ដុះជាច្រើន និងមានចំហាយទឹកដូចចុះអាប់ លាយឡំនឹងខ្យល់បង្កើតជាសំណើម បង្កលក្ខណៈយ៉ាងប្រសើរសម្រាប់រុក្ខជាតិនៅក្បែរៗនោះ។ ហើយចំហាយទឹកទាំងនោះ ពេលខ្លះបង្កើតបានជាឥន្ធនូដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ លាយនឹងសម្លេងទឹកធ្លាក់ថែមទៀត។ ទឹកធ្លាក់នេះក៏មានជណ្ដើរធំមួយសម្រាប់ចុះទៅក្រោមដើម្បីឲ្យអ្នកដែលចង់ងូតទឹកលេង ដែលមិនសូវមានទឹកហូរខ្លាំងដូចផ្នែកខាងលើ។ សព្វថ្ងៃនេះគេបានធ្វើជណ្ដើរបន្ថែម ដើម្បីអោយភ្ញៀវទេសចរអាចងាយស្រួលចុះពីកំពូលភ្នំទៅដល់បាតជ្រោះតែម្ដង។ នៅពីក្រោយទឹកធ្លាក់គឺជារូងថ្មមួយយ៉ាងធំដែលភ្ញៀវទេសចរអាចទទួលបានការទស្សនាទេសភាពតាមរយៈផ្ទៃទឹក។ ហើយនៅលើជើងភ្នំនៃទឹកធ្លាក់នោះ គឺជាដុំថ្មធម្មជាតិធំៗដែលអាចឲ្យអ្នកធ្វើដំណើរសម្រាកកំសាន្ដ នឹងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅទីនោះបាន។ សម្រស់ធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ បានក្លាយជាទីកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ រីឯកន្លែងលក់ដូរ ចំណីអាហារ គ្រឿងភេសជ្ជៈផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ គឺនៅផ្នែកខាងលើនៃទឹកធ្លាក់នេះ។ ដើម្បីទៅដល់ទីនោះបាន គេអាចធ្វើដំណើរពីរគីឡូម៉ែត្រចុះពីក្រុងបានលុងតាមផ្លូវជាតិលេខចិតសិបប្រាំបី បន្ទាប់មកបត់ស្ដាំ និងទៅតាមផ្លូវនោះប្រាំមួយគីឡូម៉ែត្រ។ ចំណែកឯ ភូមិជនជាតិភាគតិចវិញក៏គេរាប់ថាជាកន្លែងដើរកម្សាន្តមួយដែលល្បីនៅក្នុងខេត្តរតនគីរីដែរ ព្រោះទីកន្លែងនោះបានទាក់ទាញចិត្តភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឲ្យទៅដើរកម្សាន្ត សិក្សាស្វែងយល់ពីទីកន្លែងតំបន់មួយនេះ ដើម្បីទទួលលបានចំណេះដឹងថ្មីៗល្អៗពីបងប្អូនជនជាតិភាគតិច។ ខេត្តរតនគិរី គឺជាខេត្តមួយដែលសម្បូរទៅដោយជនជាតិភាគតិចជាច្រើន ដែលពួកគេភាគច្រើនរក្សាបាននូវរបៀបរស់នៅតាមប្រពៃណី និងជំនឿរបស់ពួកគេ។ ជនជាតិភាគតិចសំខាន់ៗដែលរស់នៅក្នុងខេត្តនេះ រួមមាន ទំពួន ចារ៉ាយ គ្រឹង ប្រាវ កាចក់ ក្រាល កួយ លុន ស្ទៀង ជាដើម។ ភូមិរបស់ជនជាតិភាគតិចទាំងនេះ ភាគច្រើនមានលក្ខណៈដូចគ្នា ដោយមានជនជាតិភាគតិចមួយក្រុមក្នុងមួយភូមិ។ ពួកគេតែងតែសាងសង់ផ្ទះតាមបែបប្រពៃណីដោយប្រើប្រាស់សម្ភារៈវត្ថុធាតុដើមពីព្រៃឈើ និងប្រកបរបរកសិកម្មដាំដុះបែបចល័តវិលជុំ។ ដោយសារតែវប្បធម៌ និងរបៀបរស់នៅរបស់ជនជាតិភាគតិចទាំងនេះហើយដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌កម្ពុជា។ បន្ថែមលើនេះ ខេត្តរតនគិរីជាខេត្តមួយដែលមានសហគមន៍ជនជាតិដើមភាគតិចសរុបប្រមាណ ម្ភៃប្រាំ សហគមន៍ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល។ ចំពោះបញ្ហាដែលជនជាតិភាគតិចងាយនឹងប្រឈមនោះ គឺពួកគេភាគច្រើនប្រឈមនឹងបញ្ហាផ្សេងៗដូចជា ការបាត់បង់ដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងការថយចុះធនធានធម្មជាតិ។ ជាហេតុធ្វើឲ្យអង្គការជាច្រើនដែលកំពុងធ្វើការជាមួយសហគមន៍ទាំងនេះក្នុងការជួយពួកគេការពារដីធ្លី វប្បធម៌ និងរបៀបរស់នៅប្រពៃណីរបស់ពួកគេ។ ម្យ៉ាងទៀត ខេត្តរតនគិរីត្រូវបានគេស្គាល់ថាជា "ដែនដីដីក្រហម" ដោយសារតែ ដីក្រហមដ៏មានជីជាតិ ដែលគ្របដណ្ដប់ភាគច្រើននៃផ្ទៃដីខេត្ត។ ដីប្រភេទនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំកសិ-ឧស្សាហកម្មដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀត។ ក្រៅពីដីក្រហម ខេត្តរតនគិរីក៏មានអ្វីពិសេសមួយទៀតនោះគឺ ផ្លូវដីក្រហម ដែលជាបណ្តាញផ្លូវសំខាន់សម្រាប់តភ្ជាប់តំបន់ជនបទទៅកាន់ទីប្រជុំជន។ ផ្លូវទាំងនេះផ្តល់នូវបទពិសោធន៍ប្លែកសម្រាប់ការធ្វើដំណើរ ជាពិសេសសម្រាប់អ្នកចូលចិត្តផ្សងព្រេង ជាហេតុធ្វើឲ្យផ្លូវនេះមានភាពល្បីល្បាញដល់អ្នកទេសចរក្នុងការដើរលេងកម្សាន្ត។ លក្ខណៈពិសេសនៃផ្លូវដីក្រហមនៅរតនគិរី គឺពណ៌ក្រហមប្លែកជាដីក្រហមដែលធ្វើឱ្យផ្លូវមានពណ៌ស្រស់ស្អាតប្លែកភ្នែក វាបានបង្ហាញទិដ្ឋភាពទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ ប៉ុន្តែវាក៏មានបញ្ហាប្រឈមក្នុងការធ្វើដំណើរសម្រាប់អ្នកទេសចរផងដែរ គឺផ្លូវទាំងនេះអាចមានភាពលំបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សាដែលវាអាចក្លាយជាភក់ជ្រាំ និងរអិល។ ចំណែកឯ ក្នុងរដូវប្រាំងវិញ ផ្លូវនេះអាចមានធូលីដីច្រើន ព្រមទាំងមានជង្ហុកតូចធំ បន្ទាប់ពីផុតរដូវវស្សា។ បើនិយាយពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិញនោះ ទោះបីជាមានផ្លូវដីក្រហមច្រើនយ៉ាងណាក៏រដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនកំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមានការសាងសង់ផ្លូវបេតុង និងក្រាលកៅស៊ូជាបណ្តើរៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល។ ចំពោះបទពិសោធន៍ទេសចរណ៍ គឺផ្លូវដីក្រហមទាំងនេះជាផ្នែកមួយនៃការធ្វើដំណើរកម្សាន្តផ្សងព្រេង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបានស្វែងយល់ពីសម្រស់ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរីនេះ។ សរុបមក ផ្លូវដីក្រហមនៅខេត្តរតនគិរីគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីអត្តសញ្ញាណរបស់ខេត្តនេះ ដែលទាំងផ្តល់ភាពងាយស្រួល ជាពិសេសសម្រាប់វិស័យកសិកម្ម និងជាបទពិសោធន៍ប្លែកសម្រាប់ភ្ញៀវទេសចរ។ មួយវិញទៀត ខេត្តរតនគិរីត្រូវបានគេស្គាល់ថាជាតំបន់សម្បូរត្បូង ជាពិសេសប្រភេទត្បូងកណ្ដៀងខៀវ ដែលត្រូវបានគេចាត់ទុកថាជាត្បូងម្យ៉ាងមានគុណភាពល្អបំផុត។ ការទៅទស្សនានៅតំបន់ជីកត្បូងអាចជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដើម្បីស្វែងយល់ពីរបៀបដែលត្បូងត្រូវបានជីកយករ៉ែដោយដៃ និងបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកជីករ៉ែ។ តំបន់ជីកត្បូងសំខាន់ៗមួយចំនួននៅរតនគិរី គឺស្ថិតនៅក្បែរ ក្រុងបានលុង ជាពិសេសនៅ ស្រុកបកែវ។ អ្នកជីករ៉ែតែងតែផ្លាស់ប្តូរទីតាំងជីករបស់ពួកគេ ដូច្នេះវាជាការល្អបំផុតក្នុងការសួរមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុក ឬភ្នាក់ងារទេសចរណ៍នៅបានលុង ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីទីតាំងដែលពួកគេកំពុងជីក ប្រសិនបើមានអ្នកទេសចរណាមួយចង់ទៅទស្សនានៅទីតាំងនោះ។ អ្វីដែលអ្នកនឹងឃើញ និងបទពិសោធន៍ដែលអ្នកនឹងទទួលបាននោះ គឺអ្នកនឹងឃើញអ្នកជីករ៉ែជីករន្ធតូចៗ និងជ្រៅទៅក្នុងដីភក់ក្រហម ដោយប្រើឧបករណ៍សាមញ្ញៗដូចជាចប និងប៉ែល។ រន្ធទាំងនេះអាចមានជម្រៅដល់ទៅ ម្ភៃម៉ែត្រ ឬច្រើនជាងនេះ ប៉ុន្តែការងារនេះពិតជាគ្រោះថ្នាក់ណាស់ ដោយសារតែមានហានិភ័យនៃការបាក់ដី។ បន្ទាប់មក អ្នកនឹងឃើញពីដំណើរការរែងដី សំដៅដល់ដីដែលជីកបានហើយនឹងត្រូវលើកយកមកហើយរែងរកត្បូង។ បន្ទាប់មកទៀត អ្នកអាចនឹងមានឱកាសទិញត្បូងឆៅពីអ្នកជីករ៉ែ ឬឈ្មួញត្បូងក្នុងតំបន់យកមកកែច្នៃ។ ដូច្នេះ ការទស្សនាតំបន់ជីកត្បូងនៅរតនគិរីអាចជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការស្វែងយល់ពីទិដ្ឋភាពមួយនៃសេដ្ឋកិច្ចក្នុងស្រុក និងការតស៊ូរបស់ប្រជាជនក្នុងតំបន់។ ក្រៅពីទៅដើរលេងនៅកន្លែងល្បីៗផ្សេងៗពីគ្នានៅក្នុងខេត្តរតនគីរីនេះហើយ គេក៏មិនភ្លេចទៅលេងនៅផ្សារបានលុងនោះទេ។ ព្រោះផ្សារបានលុង គឺជាផ្សារដ៏សំខាន់មួយនៅក្រុងបានលុង ខេត្តរតនគិរី ដែលជាបេះដូងនៃសកម្មភាពពាណិជ្ជកម្ម និងវប្បធម៌ក្នុងតំបន់។ ផ្សារនេះផ្តល់ជូននូវបទពិសោធន៍ដើរទិញទំនិញបែបប្រពៃណីពិតប្រាកដដែលអ្នកមិនអាចរកបាននៅទីក្រុងឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅផ្សារបានលុងមានដូចជា ទំនិញសិប្បកម្ម ផលិតផលកសិកម្ម ផលិតផលក្នុងស្រុក ម្ហូបអាហារ និងមានបរិយាកាសរស់រវើក។ ផ្សារបានលុងល្បីល្បាញដោយសារការលក់ដូរទំនិញសិប្បកម្មធ្វើដោយដៃ ផលិតផលកសិកម្មស្រស់ៗ និងទំនិញបែបប្រពៃណីផ្សេងៗ។ អ្នកអាចរកទិញគ្រឿងអលង្ការដែលធ្វើពីត្បូងមានតម្លៃ ជាពិសេសត្បូងកណ្ដៀង និងត្បូងទទឹម ទិញវត្ថុឆ្លាក់ពីឈើ និងថ្ម ក៏ដូចជាកន្ត្រក ធ្នូ ឃ្លោក ខ្សែដៃ ខ្សែក សម្លៀកបំពាក់ និងបំពង់ពីជនជាតិភាគតិចដែលរស់នៅទីនោះ។ បន្ថែមលើនេះទៀត ផ្សារនេះពោរពេញទៅដោយផ្លែឈើ បន្លែ និងគ្រឿងផ្សំក្នុងស្រុកស្រស់ៗ ហើយអ្នកអាចសាកល្បងម្ហូបអាហារតាមផ្លូវ និងអាហារពិសេសៗក្នុងតំបន់បានទៀតផង។ រីឯបរិយាកាសរស់រវើករបស់ផ្សារនេះ សំដៅលើផ្សារដែលមានសកម្មភាពមមាញឹក ជាពិសេសនៅពេលព្រឹកព្រលឹម ដែលអ្នកអាចឃើញអ្នកលក់ដូរ មនុស្សម្នា ក៏ដូចជាជនជាតិភាគតិចដែលមកពីភូមិក្បែរៗនោះ នាំយកផលិតផលព្រៃឈើ និងកសិផលមកលក់។ ដូចនេះផ្សារបានលុងក៏ជាកន្លែងមួយដែលអ្នកទេសចរគួរតែទៅទស្សនា ដើម្បីស្វែងយល់ពីវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តរតនគិរី។ គួរបញ្ជាក់ថា ដោយសារតែខេត្តរតនគិរីនេះជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិនិងកន្លែងទស្សនាប្លែកៗច្រើនបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជនដែលរស់នៅជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងជិតទាំងឆ្ងាយមិនថា ជាតិ ឬអន្តរជាតិ ឱ្យចូលមកទស្សនាកាន់តែច្រើនកុះករ។